សុភាសិតខ្មែរទាំងបីឃ្លានេះ សុទ្ធតែបង្កប់នូវគំនិតអប់រំដ៏មានតម្លៃ និងឆ្លុះបញ្ចាំងពីបទពិសោធន៍ជីវិតដ៏ស៊ីជម្រៅរបស់ដូនតា។ ជាដំបូងគឺ ក្របីនឹងចេក ក្អែកនឹងពងមាន់ គឺជាការប្រៀបធៀបដែលបង្ហាញពីចំណង់ចំណូលចិត្ត ឬភាពសក្ដិសមនឹងគ្នារវាងវត្ថុ ឬបុគ្គលពីរ។ ចំពោះន័យចំ ធម្មតា ក្របី កាលណាឃើញស្លឹកចេក វាបោលតម្រង់ទៅរកស៊ីភ្លាម ព្រោះស្លឹកចេកជាចំណីយ៉ាងឆ្ងាញ់សម្រាប់វា ។ ឯពងមាន់ក៏ជាទីចូលចិត្តនៃសត្វក្អែកដែរ ។ ផ្ទុយទៅវិញ ចំពោះន័យធៀប សុភាសិតទាំងពីរឃ្លាខាងលើនេះ មានន័យតែមួយដូចគ្នា ។ គេចង់និយាយសំដៅទៅលើរបស់ដែលជាកម្មវត្ថុ និងជាទីពេញចិត្តនៃភាគីមួយ ។ ដូចជា មនុស្សកាលណាបានឃើញមាសប្រាក់ កែវកង ពិទូរ្យសូរ្យកាន្ត តែងលោភលន់ចង់បានតាមតណ្ហារបស់ខ្លួន ។ សុភាសិតនេះចង់បង្ហាញថា មនុស្ស ឬវត្ថុខ្លះមាននិស្ស័យ ឬចំណង់ចំណូលចិត្តស្របគ្នា។ នៅពេលមនុស្សពីរនាក់មានចំណង់ចំណូលចិត្តដូចគ្នា ឬត្រូវរ៉ូវគ្នា ពួកគេនឹងងាយចុះសម្រុង និងមានភាពស្និទ្ធស្នាល។ វាក៏អាចជាការដាស់តឿនឱ្យយើង ស្វែងយល់ពីចំណង់ចំណូលចិត្ត និងចរិតលក្ខណៈរបស់មនុស្ស ដើម្បីងាយស្រួលក្នុងការទាក់ទង ឬធ្វើការជាមួយគ្នា។ ម្យ៉ាងទៀត វាអាចសំដៅលើវត្ថុដែលសក្ដិសម ឬត្រូវគ្នាទៅវិញទៅមក។ បន្ទាប់មកគឺ សុភាសិតកុំផ្ញើស្រានិងអ្នកប្រមឹក មានន័យថា កុំយករបស់អ្វីទៅផ្ញើនឹងអ្នកកំពុងត្រូវការ ។ មុននឹងផ្ញើរបស់អ្វីមួយទៅនឹងអ្នកណាម្នាក់ គេត្រូវដឹងពីចំណុចខ្សោយអ្នកនោះសិន ។ ព្រោះថា មនុស្សដែលមានចំណុចខ្សោយតែងត្រូវការចំណុចខ្លាំង ប្រៀបដូចជាមនុស្សដែលកំពុងត្រូវការអ្វី ហើយអ្វីនោះបានមកដល់ដៃ ។ គេប្រាកដជាបេះបោចរបស់នោះមិនខាន បើមិនច្រើនក៏តិចតួចដែរ ។ ឧទាហរណ៍ យកដែក ផ្ញើនឹងជាងដែក ដែលកំពុងត្រូវការដែក ឬយកឈើ ផ្ញើនឹងជាងឈើ ដែលកំពុងត្រូវការឈើ។ ដូចនេះ ការយកស្រាទៅផ្ញើនឹងអ្នកប្រមឹកក៏មានន័យដូចគ្នា ។ ទោះបីគេដឹងថា មនុស្សនោះស្លូតត្រង់ និងស្មោះត្រង់យ៉ាងណាក៏ដោយ ។ ពាក្យចាស់លោកពោលថា មនុស្សទៀងមិនឈ្នះទ័ល តែទ័លហើយ មុខជាហ៊ានប្រថុយបេះបោចខ្លះមិនខាន ។ សុភាសិតនេះបង្រៀនឱ្យយើងចេះ វាយតម្លៃមនុស្ស មុននឹងទុកចិត្តពួកគេ។ កុំផ្ញើវាសនា ឬរឿងសំខាន់ៗជាមួយអ្នកដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន ឬមានចំណូលចិត្តអាក្រក់ដែលអាចធ្វើឱ្យខូចខាតដល់ផលប្រយោជន៍យើង។ មុននឹងប្រគល់កិច្ចការ ឬទំនួលខុសត្រូវអ្វីមួយ ត្រូវប្រាកដថាអ្នកនោះមានសមត្ថភាព សីលធម៌ និងការទទួលខុសត្រូវគ្រប់គ្រាន់។ ការជ្រើសរើសខុស អាចនាំឱ្យខាតបង់ពេលវេលា ទ្រព្យសម្បត្តិ និងធនធាន។ ជាចុងក្រោយគឹ កុំប្រដៅក្រពើឪ្យហែលទឹក វាមានន័យថា មុនប្រដៅគេ ត្រូវដឹងពីសមត្ថភាពគេសិន ។ នៅក្នុងសុភាសិតនេះមានអត្ថន័យចំនួនពីរគឺ ន័យចំនិងន័យធៀប ។ ន័យចំ សត្វក្រពើ មានការស្ទាត់ជំនាញបំផុតក្នុងការហែលទឹកតាំងពីកំណើតវាមក ព្រោះវាធ្លាប់រស់នៅតែក្នុងទឹកមួយជីវិត ដូច្នេះមិនបាច់បង្វឹកវាឲ្យចេះហែលទឹកទេ ។ ផ្ទុយទៅវិញ ចំពោះន័យធៀប បើអ្នកចង់និយាយពីអ្វីដែលមានន័យប្រហាក់ប្រហែលនឹងការប្រៀនប្រដៅ គេតោងដឹងពីជំនាញរបស់គេសិន ។ ឧទាហរណ៍ មិនត្រូវនិយាយពីបច្ចេកទេសធ្វើតុ ទូ តាំង ប្រាប់ដល់ជាងអាជីពតុ ទូ តាំងទេ ។ សុភាសិតនេះដាស់តឿនឱ្យយើងចេះ វាយតម្លៃសមត្ថភាពរបស់មនុស្ស។ កុំខ្ជះខ្ជាយពេលវេលា ឬកម្លាំងកាយចិត្តទៅបង្រៀន ឬណែនាំរឿងដែលអ្នកដទៃចេះ ឬមានជំនាញរួចទៅហើយ។ ផ្ទុយទៅវិញ យើងគួរតែយកពេលវេលា និងធនធានទៅបង្រៀនអ្នកដែលពិតជាត្រូវការ ឬទៅអភិវឌ្ឍចំណេះដឹងដែលយើងមិនទាន់មាន។ សរុបមក សុភាសិតទាំងបីនេះបង្រៀនយើងឱ្យចេះ ពិចារណា វាយតម្លៃ និង ប្រុងប្រយ័ត្ន ក្នុងការរស់នៅ និងធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។